អ្នកយាមគ្រប់រូបត្រូវតែមានភក្តីភាពដាច់ខាតចំពោះអង្គការ និងបដិវត្តន៍ខ្មែរក្រហម។ បទបញ្ជារបស់ប្រធានមន្ទីរ ហៅឌុច គឺជាច្បាប់កំពូលដែលត្រូវតែអនុវត្តតាមដោយគ្មានការតវ៉ា។ អ្នកយាមត្រូវតែរក្សាការសម្ងាត់ខ្ពស់បំផុតអំពីសកម្មភាពទាំងអស់ដែលកើតឡើងនៅក្នុងមន្ទីរ។ រាល់ព័ត៌មាន ឬព្រឹត្តិការណ៍ក្នុងមន្ទីរស-២១ មិនត្រូវបានអនុញ្ញាតឱ្យហូរចេញទៅខាងក្រៅជាដាច់ខាត។ អ្នកយាមត្រូវមកបំពេញភារកិច្ចឱ្យទាន់ពេលវេលា និងតាមវេនដែលបានកំណត់យ៉ាងហ្មត់ចត់បំផុត។ ការធ្វេសប្រហែសក្នុងពេលយាមកាម ត្រូវបានចាត់ទុកថាជាទោសក្បត់អង្គការដែលអាចឈានដល់ការប្រហារជីវិត។ អ្នកយាមត្រូវស្លៀកពាក់ឯកសណ្ឋានឈុតពណ៌ខ្មៅ និងពាក់មួកបដិវត្តន៍ឱ្យបានត្រឹមត្រូវជានិច្ច។ ពួកគេត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះ «សត្រូវ» ទាំងឡាយដែលមកពីខាងក្រៅ និងខាងក្នុង។ ការរៀបចំខ្លួនត្រូវតែមានភាពរហ័សរហួន និងត្រៀមលក្ខណៈជានិច្ចសម្រាប់បញ្ជាបន្ទាន់ពីថ្នាក់លើ។ វិន័យផ្ទៃក្នុងតម្រូវឱ្យអ្នកយាមរស់នៅតាមបែបសមូហភាព និងត្រូវកាត់ផ្ដាច់មនោសញ្ចេតនាគ្រួសារទាំងស្រុង។ អ្នកយាមត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យនិយាយលេងសើច ឬមានភាពស្និទ្ធស្នាលជាមួយអ្នកទោស។ ការប្រើសម្ដីទន់ភ្លន់ ឬការបង្ហាញមេត្តាធម៌ចំពោះអ្នកទោស ត្រូវបានចាត់ទុកថាជាកំហុសឆ្គងធ្ងន់ធ្ងរ។ អ្នកយាមត្រូវចាត់ទុកអ្នកទោសគ្រប់រូបថាជា «សត្រូវ» ដែលក្បត់បដិវត្តន៍ និងជាមនុស្សឥតតម្លៃ។ ការផ្ដល់អាហារបន្ថែម ឬទឹកដល់អ្នកទោសដោយគ្មានការអនុញ្ញាត គឺជាការរំលោភលើវិន័យមន្ទីរ។ អ្នកយាមមានភារកិច្ចត្រួតពិនិត្យអ្នកទោសមិនឱ្យមានការទាក់ទងគ្នាពីបន្ទប់មួយទៅបន្ទប់មួយឡើយ។ ប្រសិនបើអ្នកទោសស្លាប់ដោយគ្មានបញ្ជា អ្នកយាមនៅវេននោះត្រូវទទួលខុសត្រូវខ្ពស់ចំពោះអង្គការ។ អ្នកយាមត្រូវការពារកុំឱ្យអ្នកទោសធ្វើអត្តឃាត ព្រោះអង្គការត្រូវការចម្លើយសារភាពមុនពេលពួកគេស្លាប់។ ការវាយដំអ្នកទោសដោយគ្មានការបង្គាប់ពីមន្ត្រីសួរចម្លើយ ក៏ត្រូវបានហាមឃាត់ក្នុងករណីខ្លះដែរ។ អ្នកយាមត្រូវស្រែកគំរាមកំហែងអ្នកទោសឱ្យស្ថិតក្នុងភាពស្ងៀមស្ងាត់ និងភ័យខ្លាចជានិច្ច។ ពួកគេត្រូវត្រួតពិនិត្យខ្នោះដៃ និងខ្នោះជើងរបស់អ្នកទោសឱ្យបានជាប់លាប់ និងរឹងមាំបំផុត។ អ្នកយាមមិនត្រូវបានអនុញ្ញាតឱ្យអង្គុយ ឬដេកក្នុងពេលកំពុងបំពេញភារកិច្ចយាមកាមឡើយ។ ការយាមត្រូវធ្វើឡើងដោយការដើរល្បាតជុំវិញអគារ ឬឈរនៅចំណុចដែលបានកំណត់យ៉ាងច្បាស់។ អ្នកយាមត្រូវតែមានអាវុធជាប់ខ្លួនជានិច្ច និងត្រៀមលក្ខណៈបាញ់សម្លាប់ប្រសិនបើមានការរត់គេច។ ពួកគេត្រូវកត់ត្រារាល់សកម្មភាពមិនប្រក្រតីរបស់អ្នកទោស ដើម្បីរាយការណ៍ទៅថ្នាក់លើជាប្រចាំ។ ការជក់បារី ឬការហូបចុកក្នុងពេលបំពេញភារកិច្ច គឺជាការបំពានលើវិន័យការងារបដិវត្តន៍។ អ្នកយាមត្រូវពិនិត្យមើលតាមប្រហោងទ្វារ ដើម្បីតាមដានរាល់សកម្មភាពអ្នកទោសក្នុងបន្ទប់ឃុំឃាំង។ ប្រសិនបើឃើញអ្នកទោសលួចស្រាយខ្នោះ ឬមានបំណងរំដោះខ្លួន អ្នកយាមត្រូវចាត់វិធានការភ្លាមៗ។ ពួកគេត្រូវប្រាកដថាអ្នកទោសមិនមានលាក់ទុកអាវុធ ឬវត្ថុស្រួចស្រាវដែលបង្កគ្រោះថ្នាក់ក្នុងបន្ទប់។ ការនិយាយគ្នាខ្លាំងៗរវាងអ្នកយាម និងអ្នកយាម ត្រូវបានហាមឃាត់ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងមន្ទីរ។ អ្នកយាមត្រូវបង្ខំអ្នកទោសឱ្យសម្អាតបន្ទប់ឃុំឃាំងឱ្យបានស្អាតជានិច្ចតាមបញ្ជារបស់អង្គការ។ ការសម្អាតធុងលាមករបស់អ្នកទោស ត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យហ្មត់ចត់បំផុតរបស់អ្នកយាម។ អ្នកយាមត្រូវប្រាកដថាគ្មានក្លិនស្អុយជះចេញទៅខាងក្រៅមន្ទីរ ដែលនាំឱ្យបែកការណ៍សម្ងាត់។ ពួកគេត្រូវត្រួតពិនិត្យការងូតទឹករបស់អ្នកទោស ដែលជាធម្មតាគឺការបាញ់ទឹកពីចម្ងាយតែប៉ុណ្ណោះ។ ការរៀបចំឱ្យអ្នកទោសហូបបបរ ត្រូវធ្វើឡើងតាមម៉ោងដែលបានកំណត់យ៉ាងទៀងទាត់ និងតឹងរ៉ឹង។ អ្នកយាមត្រូវប្រមូលចានបបរ និងសម្ភារៈហូបចុកចេញភ្លាមៗ បន្ទាប់ពីអ្នកទោសបរិភោគរួច។ ពួកគេត្រូវធានាថាអ្នកទោសស្លៀកពាក់តាមច្បាប់កំណត់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យសកម្មភាព។ ការរក្សាអនាម័យនៅជុំវិញមន្ទីរស-២១ គឺជាផ្នែកមួយនៃវិន័យការងារប្រចាំថ្ងៃរបស់អ្នកយាម។ អ្នកយាមខ្លួនឯងក៏ត្រូវរក្សាអនាម័យជាប់ខ្លួន ដើម្បីកុំឱ្យធ្លាក់ខ្លួនឈឺ និងបាត់បង់កម្លាំងយាមកាម។ អ្នកយាមត្រូវចូលរួមក្នុងកិច្ចប្រជុំរៀនសូត្រនយោបាយបដិវត្តន៍ជារៀងរាល់ថ្ងៃដោយគ្មានអវត្តមាន។ ពួកគេត្រូវធ្វើការ «ស្វ័យរិះគន់» ចំពោះកំហុសឆ្គង ឬភាពខ្វះខាតដែលបានប្រព្រឹត្តក្នុងពេលយាម។ ការរិះគន់មិត្តភក្តិរួមការងារគឺជាកាតព្វកិច្ច ដើម្បីពង្រឹងស្មារតីបដិវត្តន៍ឱ្យបានបរិសុទ្ធ។ អ្នកយាមលែងមានសិទ្ធិចាកចេញពីមន្ទីរស-២១ ទៅជួបគ្រួសារដោយគ្មានការអនុញ្ញាតឡើយ។ ការអានសៀវភៅ ឬការស្ដាប់វិទ្យុក្រៅពីវិទ្យុបដិវត្តន៍របស់អង្គការ គឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។ អ្នកយាមត្រូវរៀនសូត្រពីរបៀបសួរចម្លើយ និងបច្ចេកទេសធ្វើទារុណកម្មមូលដ្ឋានតាមបញ្ជា។ ពួកគេត្រូវតែមានចិត្តដាច់ដូចថ្ម និងមិនត្រូវមានការអាណិតអាសូរចំពោះជនជាប់ទោសជាដាច់ខាត។ អ្នកយាមត្រូវតែជាមនុស្សដែលស្អាតស្អំ និងគ្មានប្រវត្តិពាក់ព័ន្ធនឹងពួកខ្មាំង ឬពួកក្បត់បដិវត្តន៍។ ប្រសិនបើមានសមាជិកគ្រួសាររបស់អ្នកយាមត្រូវបានចាប់ខ្លួន ពួកគេត្រូវតែកាត់ផ្ដាច់ទំនាក់ទំនងភ្លាមៗ។ អ្នកយាមនៅមន្ទីរស-២១ ក៏ស្ថិតក្រោមការតាមដានយ៉ាងសម្ងាត់ពីសំណាក់ភ្នាក់ងារអង្គការផងដែរ។ កំហុសតូចតាចរបស់អ្នកយាម អាចធ្វើឱ្យពួកគេក្លាយជាអ្នកទោសវិញក្នុងពេលតែមួយ។ អ្នកយាមជាច្រើនត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្មនៅក្នុងកន្លែងដែលខ្លួនធ្លាប់យាមកាម។ អ្នកយាមត្រូវតែមានស្មារតីហ៊ានសម្លាប់មិត្តភក្តិឯង ប្រសិនបើអង្គការរកឃើញថាជាជនក្បត់។ ភាពភ័យខ្លាចគឺជាកត្តាសំខាន់ដែលធ្វើឱ្យអ្នកយាមអនុវត្តវិន័យបានយ៉ាងតឹងរ៉ឹងបំផុត។ ពួកគេរស់នៅក្នុងបរិយាកាសដែលមិនទុកចិត្តគ្នាទៅវិញទៅមក សូម្បីតែមិត្តភក្តិជិតស្និទ្ធបំផុត។ វិន័យសម្រាប់អ្នកយាមនៅមន្ទីរស-២១ គឺជារបងដែកដែលឃុំឃាំងពួកគេមិនឱ្យមានសេរីភាពពិតប្រាកដ។ សូម្បីតែអ្នកយាមក្មេងៗ ឬកងកុមារ ក៏ត្រូវអនុវត្តវិន័យដ៏សាហាវយង់ឃ្នងទាំងនេះដោយគ្មានការលើកលែង។ សរុបមក វិន័យទាំងនេះត្រូវបានរៀបចំឡើងដើម្បីបំប្លែងមនុស្សឱ្យក្លាយជាម៉ាស៊ីនបម្រើអង្គការដោយឥតលក្ខខណ្ឌ។